នៅក្នុងប្រទេសកម្ពុជាមិនថាទាំងជនបទ និងទីក្រុងនោះទេ ការស្វាគមន៍គឺជាផ្នែកដ៏សំខាន់នៃសង្គម និងឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌នៃការគោរព ឋានានុក្រម និងភាពជាសហគមន៍ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ របៀបនៃការស្វាគមន៍ត្រូវបានអនុវត្តខុសគ្នា ដោយសាររបៀបរស់នៅ បរិយាកាស និងឥទ្ធិពលផ្សេងៗ។ ការស្វាគមន៍គឺជាផ្នែកសំខាន់មួយនៅក្នុងវប្បធម៌ក្នុងសង្គមខ្មែរ។ ទាំងនៅជនបទ និង នៅទីក្រុងនៃប្រទេសកម្ពុជា ការសំពះ គឹជានិមិត្តសញ្ញាបង្ហាញពីការគោរព និងការស្វាគមន៍គ្នាទៅវិញទៅមក។ ទោះបីជានៅជនបទ និងទីក្រុងមានការសម្តែងការគោរពស្រដៀងគ្នាក៏ដោយ វានៅតែមានភាពខុសគ្នាខ្លះៗ ដែលយើងអាចសង្កេតឃើញ។ នៅតាមជនបទនៃប្រទេសកម្ពុជា ការស្វាគមន៍ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រពៃណី។ ការស្វាគមន៍ ត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញាបង្ហាញពីការគោរពនៅតាមទីជនបទ។ អ្នកភូមិ តែងតែស្វាគមន៍គ្នាទៅវិញទៅមកដោយ ភាពរីករាយ។ ការសួរសុខទុក្ខនៅតាមជនបទ តែងតែចាប់ផ្តើមដោយស្នាមញញឹមដ៏កក់ក្តៅ។ ក្មេងៗស្វាគមន៍មនុស្សចាស់ ដោយឱនក្បាល និងលើកដៃសំពះត្រឹមចុងច្រមុះ។ ការសំពះនេះដែរមានច្រើនរបៀប និងប្រែប្រួលអាស្រ័យទៅតាមអាយុ។ ការសំពះ ចំពោះមនុស្សដែលមានអាយុស្មើគ្នា គឹសំពះត្រឹមដើមទ្រូង។ សម្រាប់អ្នកដែលមានអាយុបង យើងសំពះពួកគាត់ដោយដាក់ចុងម្រាមដៃត្រឹមចង្កា។ ពេលសំពះព្រះសង្ឃ អ្នកត្រូវបន្ទន់ខ្លួនចុះ ហើយលើកចុងម្រាមដៃដល់ចិញ្ចើម។ អ្នកភូមិតែងតែនិយាយ ជំរាបសួរ នៅពេលស្វាគមន៍គ្នា។ ក្រៅផ្លូវការ អ្នកនៅជនបទនិយាយថា «សួស្ដី» ក្នុងចំណោមមិត្តជិតស្និទ្ធ។ ការសួរសុខទុក្ខពេលព្រឹកច្រើនតែរួមបញ្ចូលពី ការសាកសួរអំពីគ្រួសារ ឬ សួរគ្នាអំពីវាលស្រែ។ វាជារឿងធម្មតា នៅជនបទ ដែលគេស្វាគមន៍គ្នាដោយសួរអំពីអាកាសធាតុ ឬការប្រមូលផល។ ការគោរព និងស្វាគមន៌នៅជនបទមានលក្ខណៈស្និទ្ធស្នាល។ ជាធម្មតា នៅជនបទ គេតែងតែសម្ដែងការស្វាគមន៍ ទៅកាន់មនុស្សចាស់ទុំមុនគេ ដើម្បីជាការគោរព។ កុមារត្រូវបានបង្រៀនពី ទំនៀមទម្លាប់ស្វាគមន៍ តាំងពីក្មេង។ អ្នកនៅជនបទភាគច្រើនតែងតែបង្ហាញការស្វាគមន៍គ្នាទៅវិញទៅមក ទោះបីជាមិនស្និទ្ធស្នាលក៏ដោយ។ ការសួរសុខទុក្ខគឺ ជាប្រពៃណីមួយរបស់ខ្មែរ ដែលបានឆ្លុះបញ្ចាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅឯទីជនបទ។ ប្រជាជននៅជនបទ ប្រើតែភាសាខ្មែរមួយប៉ុណ្ណោះក្នុងការស្វាគមន៍ភ្ញៀវ។ ដោយសារតែនៅជនបទមិនទាន់មានភាពជឿនលឿនខ្លាំងដូចនៅទីក្រុង ពួកគេមិនសូវចេះប្រើ ភាសាបរទេស ក្នុងការស្វាគមន៍ឡើយ។ អ្នកស្រុកតែងតែស្រែកស្វាគមន៍ ឬសួរសុខទុក្ខគ្នា ពេលឃើញអ្នកភូមិដើរកាត់ផ្ទះខ្លួន។ សិស្សសាលាគោរពជម្រាបសួរលោកគ្រូអ្នកគ្រូ ជារៀងរាល់ថ្ងៃ។ ការស្រែកសួរសុខទុក្ខគ្នានៅតាមវាលស្រែ គឺជារឿងធម្មតានៅតាមភូមិ។ នៅក្នុងប្រទេសកម្ពុជា ទោះបីជាអ្នកជាមនុស្សចម្លែក មិនដែលស្គាល់មុខក៏ដោយ ក៏អ្នកភូមិនៅតែស្វាគមន៍អ្នកយ៉ាងកក់ក្តៅដែរ។ ទោះជាមិនដែលបានស្គាល់គ្នាពីមុនមកក្ដី ក៏គេស្វាគមន៍គ្នាយ៉ាងគួរសម។ ការសួរថា “ញ៉ាំបាយហើយនៅ?” ក៏ជាការស្វាគមន៍ និងសួរសុខទុក្ខដោយយកចិត្តទុកដាក់មួយដែរ។ ការគោរពគ្នាទៅវិញទៅមក គឺជាប្រធានបទសំខាន់មួយនៅក្នុងការស្វាគមន៍។ កសិករ ផ្អាកការងារដើម្បីស្វាគមន៍ អ្នកជិតខាងដែលដើរឆ្លងកាត់។ ចាស់ៗនៅតាមភូមិ តែងតែបន្ថែមពាក្យជូនពរបន្ទាប់ពីក្មេងៗជំរាបសួរគាត់ ដូចជា លើកដៃថ្វាយព្រះ ឬ អាយុវែង។ ជាធម្មតានៅជនបទ គេគោរព ស្វាគមន៍គ្នាដោយការសំពះ។ ពេលជូនអំណោយ ឬ របស់អ្វីមួយ ទៅកាន់មនុស្សចាស់ គេត្រូវហុចជូនដោយប្រើដៃពីរ។ ការសួរសុខទុក្ខតាមប្រពៃណី ជួយរក្សាភាពសុខដុមរមនា ក្នុងសហគមន៍ជនបទ។ ក្នុងពិធីមង្គលការ កូនកម្លោះកូនក្រមុំ ឈរនៅមុខរោងនៅពេលព្រឹកស្វាគមន៍ភ្ញៀវដែលបានមកចូលរួម។ ការប្រើឃ្លាថា សុខសប្បាយទេ? វាបង្ហាញពីការស្វាគមន៍ និងក្តីបារម្ភចំពោះសុខភាព។ កូនក្មួយដែលរស់នៅទីក្រុង ហើយមិនបានឃើញមុខសាច់ញាតិយូរ ពេលគេត្រឡប់ទៅលេងជនបទវិញ ពួកគេទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគ្រួសារ។ ការស្វាគមន៍ភ្ញៀវទេសចរណ៍នៅតំបន់ជនបទ អាចមានភាពរអាក់រអួលបន្តិចព្រោះភាគច្រើននៅជនបទ មិនសូវមានអ្នកនិយាយភាសាបរទេសទេ។ ការច្រៀងចម្រៀងប្រជាប្រិយ ក៏ត្រូវបានចាត់ទុកជាការស្វាគមន៍មួយបែបដែរនៅពេលបច្ចុប្បន្ន។ ការសួរសុខទុក្ខនៅតាមជនបទមានរយៈពេលយូរជាងការសួរសុខទុក្ខនៅតាមទីក្រុង។ ការស្វាគមន៍ភ្ញៀវនៅជនបទគឺភ្ជាប់ជាមួយ អាហារ និង ការសន្ទនាយ៉ាងយូរ។ ជាទូទៅ មនុស្សនៅជនបទតែងតែហៅអ្នកដែលមានអាយុចាស់ជាងខ្លួនថា បង ពូ មីង ឬ តាយាយ ដើម្បីបង្ហាញពីការគោរព។ អ្នកភូមិខ្លះច្រៀងស្វាគមន៍ នៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យវប្បធម៌ផ្សេងៗ។ ព្រះសង្ឃបានទទួលការគោរព លើសចាស់ព្រឹទ្ធាចារ្យទៅទៀត។ ការសួរសុខទុក្ខតាមជនបទ បង្ហាញពីភាពកក់ក្តៅ ការគោរព និងប្រពៃណី។ ការស្វាគមន៍នៅជនបទមានលក្ខណៈផ្អែមល្ហែម ប្រកបដោយអារម្មណ៍ស្និទ្ធស្នាល និងការគោរពខ្ពស់។